ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមតែងតែនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ជីវិតរស់នៅរបស់មនុស្សគ្រប់រូបក្នុងសង្គមខ្មែរ។ ទំនាក់ទំនងដ៏ល្អរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតចាប់ផ្តើមចេញពីការញញឹមនិងពាក្យសម្តីដ៏រាក់ទាក់បំផុតចេញពីបេះដូង។ វប្បធម៌នៃការសួរសុខទុក្ខគឺជាមរតកដ៏មានតម្លៃដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយរហូតមកដល់សព្វថ្ងៃនេះ។ ចេះរាប់អាននិងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកតាមរយៈការសន្ទនាខ្លីៗជួយបង្កើតនូវសន្តិភាពផ្លូវចិត្តយ៉ាងក្រៃលែងក្នុងសហគមន៍។ ថ្ងៃនេះយើងនឹងលើកយកចំណុចសំខាន់ៗមួយចំនួនមកបង្ហាញអំពីរបៀបដែលប្រជាជនកម្ពុជាប្រើប្រាស់ដើម្បីរឹតចំណងមិត្តភាពឱ្យរឹងមាំ។ នៅក្នុងសង្គមខ្មែរយើងការគោរពគឺជាចំណុចសំខាន់បំផុតដែលបង្ហាញពីសីលធម៌និងចរិយាមារយាទដ៏ល្អប្រពៃរបស់បុគ្គលម្នាក់ៗ។ យើងតែងតែប្រើប្រាស់ពាក្យសម្តីខុសៗគ្នាទៅតាមវ័យនិងឋានៈដើម្បីឱ្យសមស្របទៅនឹងទំនៀមទម្លាប់ដែលបានកំណត់មកជាយូរលង់។ ពាក្យថាជម្រាបសួរគឺជាពាក្យដំបូងបំផុតដែលយើងប្រើសម្រាប់មនុស្សចាស់ឬអ្នកមានគុណដើម្បីបង្ហាញពីការដឹងគុណនិងការគោរព។ សកម្មភាពនៃការលើកដៃសំពះភ្ជាប់ជាមួយពាក្យជម្រាបសួរគឺជាអត្តសញ្ញាណដ៏ស្រស់ស្អាតបំផុតដែលពិភពលោកតែងតែកោតសរសើរ។ ចំពោះអ្នកដែលមានឋានៈខ្ពស់ជាងយើងក៏ត្រូវប្រើពាក្យជម្រាបសួរនេះដែរដើម្បីរក្សានូវសុជីវធម៌ក្នុងការធ្វើការងារនិងទំនាក់ទំនង។ ពាក្យថាសួស្តីគឺជាពាក្យដែលគេនិយមប្រើសម្រាប់មិត្តភក្តិជិតស្និទ្ធឬមនុស្សដែលមានអាយុស្របាលគ្នាដើម្បីភាពងាយស្រួល។ ការប្រើពាក្យសួស្តីជួយបង្កើតនូវបរិយាកាសមួយដែលពោរពេញដោយភាពស្និទ្ធស្នាលនិងមិនសូវមានគម្លាតរវាងមិត្តភក្តិនិងបងប្អូន។ ទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក៏ដោយក៏ការសំពះជម្រាបសួរនៅតែជាគុណតម្លៃដែលមិនអាចខ្វះបានក្នុងសង្គម។ កុមារតូចៗត្រូវបានមាតាបិតាប្រៀនប្រដៅឱ្យចេះលើកដៃសំពះជម្រាបសួរមនុស្សចាស់តាំងពីពួកគេមិនទាន់ចេះនិយាយច្បាស់មកម៉្លេះ។ របៀបនៃការសំពះត្រូវបានបែងចែកជាច្រើនកម្រិតទៅតាមប្រភេទនៃបុគ្គលដែលយើងត្រូវសំពះដើម្បីបង្ហាញពីការឱ្យកិត្តិយស។ មរតកវប្បធម៌មួយនេះបានធ្វើឱ្យជនជាតិខ្មែរមានភាពទន់ភ្លន់និងគួរឱ្យស្រឡាញ់នៅក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចរអន្តរជាតិ។ ការបង្ហាញការគោរពតាមរយៈការសំពះគឺជាការផ្តល់តម្លៃដល់ខ្លួនឯងនិងផ្តល់តម្លៃដល់អ្នកដទៃដែលនៅជុំវិញខ្លួនយើងជានិច្ច។ យុវជនសម័យថ្មីគួរតែបន្តថែរក្សានូវទម្លាប់ដ៏ល្អនេះឱ្យបានខ្ជាប់ខ្ជួនដើម្បីកុំឱ្យបាត់បង់នូវអត្តសញ្ញាណជាតិដ៏រុងរឿង។ រាល់ពេលដែលយើងជួបអ្នកគ្រូឬលោកគ្រូការជម្រាបសួរគឺជាកាតព្វកិច្ចរបស់សិស្សគ្រប់រូបដើម្បីបង្ហាញពីការដឹងគុណចំពោះការបង្រៀន។ ភាសាខ្មែរយើងមានភាពសម្បូរបែបណាស់នៅពេលដែលយើងចេះជ្រើសរើសពាក្យមកប្រើប្រាស់ឱ្យត្រូវតាមឋានៈរបស់មនុស្សម្នាក់ៗ។ សីលធម៌ក្នុងការនិយាយស្តីគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការអប់រំនៅក្នុងគ្រួសារនីមួយៗដែលគ្រប់គ្នាតែងតែយកចិត្តទុកដាក់បំផុត។ ការចេះឱនលំទោននៅពេលសំពះជម្រាបសួរជួយឱ្យយើងក្លាយជាមនុស្សដែលមានចរិតរាបសារនិងមានគេស្រឡាញ់រាប់អានច្រើន។ ភាពរួសរាយរាក់ទាក់ចាប់ផ្តើមចេញពីការសួរសុខទុក្ខដំបូងនេះឯងដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់កសាងទំនាក់ទំនងថ្មី។ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយការប្រើពាក្យសម្តីគួរសមតែងតែនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ចូររួមគ្នាថែរក្សានូវវប្បធម៌សំពះជម្រាបសួរនេះឱ្យរស់រវើកជានិច្ចដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជាយើង។ បន្ទាប់ពីការសួរស្តីឬជម្រាបសួររួចហើយសំណួរថាតើសុខសប្បាយជាទេគឺជាសំណួរដ៏ពេញនិយមបំផុតដើម្បីចាប់ផ្តើមសន្ទនា។ សំណួរមួយនេះមិនត្រឹមតែចង់ដឹងពីសុខភាពរាងកាយប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបង្ហាញពីការបារម្ភចំពោះស្ថានភាពផ្លូវចិត្តទៀតផង។ នៅពេលដែលយើងសួរនាំពីសុខទុក្ខទៅកាន់អ្នកដទៃវាធ្វើឱ្យពួកគេមានអារម្មណ៍ថាកំពុងមានគេយកចិត្តទុកដាក់និងផ្តល់តម្លៃឱ្យ។ ពាក្យឆ្លើយតបថាជឿជាក់ថាខ្លួនសុខសប្បាយធម្មតាទេគឺជាការបង្ហាញពីភាពវិជ្ជមាននិងការផ្ដល់នូវភាពកក់ក្តៅត្រឡប់ទៅវិញ។ ជួនកាលទោះបីជាយើងមិនសូវមានរឿងអ្វីត្រូវនិយាយច្រើនក៏ដោយក៏សំណួរថាសុខសប្បាយទេអាចជួយឱ្យបរិយាកាសមិនស្ងប់ស្ងាត់។ ការសួរនាំសុខទុក្ខមិត្តភក្តិដែលបាត់មុខគ្នាជាយូរជួយរំលឹកនូវអនុស្សាវរីយ៍ចាស់ៗនិងធ្វើឱ្យចំណងមិត្តភាពកាន់តែជិតស្និទ្ធ។ ប្រជាជនកម្ពុជាតែងតែមានចិត្តសប្បុរសនិងរាក់ទាក់ដោយមិនដែលភ្លេចសួរនាំពីសុខទុក្ខគ្នានៅពេលបានជួបមុខគ្នាឡើយ។ សំណួរថាសុខសប្បាយជាទេគឺជាគន្លឹះដ៏សំខាន់សម្រាប់បើកដួងចិត្តមនុស្សឱ្យហ៊ាននិយាយរៀបរាប់ពីបញ្ហាផ្សេងៗក្នុងជីវិត។ យើងគួរតែប្រើប្រាស់សំណួរនេះឱ្យបានញឹកញាប់ទៅកាន់សមាជិកគ្រួសារដើម្បីពង្រឹងក្ដីស្រឡាញ់និងការយល់ចិត្តគ្នាទៅវិញទៅមក។ ការដឹងសុខទុក្ខរបស់គ្នាទៅវិញទៅមកជួយឱ្យយើងអាចជួយជ្រោមជ្រែងគ្នាបានទាន់ពេលវេលានៅពេលនរណាម្នាក់ជួបការលំបាក។ ភាពសាមញ្ញនៃពាក្យថាសុខសប្បាយទេបានបង្កប់នូវអត្ថន័យជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃបាននៅក្នុងបេះដូងប្រជាជនខ្មែរ។ មិនថាអ្នករវល់ខ្លាំងយ៉ាងណាក៏ដោយការចំណាយពេលត្រឹមតែប៉ុន្មានវិនាទីដើម្បីសួរសុខទុក្ខអ្នកដទៃគឺជាទង្វើដ៏មានតម្លៃ។ ចម្លើយថាសុខសប្បាយជាធម្មតាទេអរគុណច្រើនគឺជាការឆ្លើយតបដ៏សមរម្យនិងពេញនិយមបំផុតនៅក្នុងការសន្ទនាប្រចាំថ្ងៃ។ ការសួរសុខទុក្ខអ្នកជិតខាងជួយបង្កើតនូវសហគមន៍មួយដែលមានភាពចុះសម្រុងគ្នានិងមានសុវត្ថិភាពខ្ពស់សម្រាប់គ្រប់គ្នា។ ពាក្យពេចន៍ដែលចេញមកដោយមានការយកចិត្តទុកដាក់នឹងជួយព្យាបាលរបួសផ្លូវចិត្តរបស់មនុស្សដែលកំពុងជួបទុក្ខលំបាកបាន។ យើងអាចសួរសុខទុក្ខគ្នាបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងមិនថាជាការជួបដោយផ្ទាល់ឬតាមរយៈការខលទូរស័ព្ទសួរនាំ។ ការបង្កើតទម្លាប់សួរសុខទុក្ខនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានមន្តស្នេហ៍និងមានគេចូលចិត្តរាប់អានច្រើនជានិច្ច។ សង្គមខ្មែរយើងមានភាពកក់ក្តៅខ្លាំងណាស់ដោយសារតែការចេះបារម្ភនិងសួរសុខទុក្ខគ្នាទៅវិញទៅមកបែបនេះឯង។ សំណួរដ៏ខ្លីនេះមានអំណាចក្នុងការកសាងទំនុកចិត្តនិងភាពជឿជាក់រវាងមនុស្សដែលទើបតែនឹងស្គាល់គ្នាដំបូងបានយ៉ាងល្អ។ ចូររក្សានូវវប្បធម៌នៃការសួរសុខទុក្ខនេះឱ្យនៅគង់វង្សដើម្បីជាគ្រឹះនៃសេចក្តីសុខក្នុងជីវិតរស់នៅរបស់ពួកយើងទាំងអស់គ្នា។ សំណួរថាតើញ៉ាំបាយហើយឬនៅគឺជាសំណួរដ៏ប្លែកនិងផ្អែមល្ហែមបំផុតរបស់ជនជាតិខ្មែរដែលបង្ហាញពីការយកចិត្តទុកដាក់។ ការសួរនាំរឿងបាយទឹកមិនមែនមានន័យថាចង់ដឹងតែពីបញ្ហាក្រពះនោះទេប៉ុន្តែវាគឺជាការបង្ហាញពីក្តីបារម្ភយ៉ាងជ្រាលជ្រៅ។ នៅក្នុងវប្បធម៌ខ្មែរយើងការហៅគ្នាទៅញ៉ាំបាយគឺជាការបង្ហាញពីទឹកចិត្តដ៏ទូលំទូលាយនិងការចេះចែករំលែកដល់អ្នកដទៃ។ សំណួរថាតើញ៉ាំបាយហើយឬនៅប្រៀបដូចជាពាក្យសួរសុខទុក្ខក្នុងន័យស្និទ្ធស្នាលបំផុតដែលយើងប្រើសម្រាប់មនុស្សជាទីស្រឡាញ់។ នៅពេលដែលយើងសួរនាំពីការហូបចុកវាធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាខ្លួនគាត់ត្រូវបានគេបារម្ភពីសុខុមាលភាពជានិច្ច។ ការនិយាយគ្នាអំពីរឿងម្ហូបអាហារគឺជាប្រធានបទដ៏មានសុវត្ថិភាពបំផុតដែលមិនងាយនឹងប៉ះពាល់ដល់អារម្មណ៍អ្នកណាម្នាក់ឡើយ។ ភាគច្រើននៃពួកយើងតែងតែចូលចិត្តសួរនាំគ្នាថាថ្ងៃនេះមានម្ហូបអ្វីឆ្ងាញ់ខ្លះដើម្បីជាការកម្សាន្តនិងការចាប់ផ្តើមសន្ទនា។ ទម្លាប់នៃការសួរនាំរឿងបាយទឹកនេះមានតាំងពីសម័យបុរាណមកម៉្លេះដែលបង្ហាញពីភាពរាក់ទាក់របស់ប្រជាជនកម្ពុជាយើង។ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយការសួរនាំរឿងអាហារតែងតែនាំមកនូវស្នាមញញឹមនិងភាពស្និទ្ធស្នាលដល់ភាគីទាំងសងខាង។ បើទោះបីជាយើងមិនទាន់បានញ៉ាំបាយក៏ដោយក៏យើងតែងតែឆ្លើយថាញ៉ាំរួចហើយដើម្បីកុំឱ្យអ្នកសួរមានការបារម្ភខ្លាំងពេក។ ការហៅគ្នាទៅពិសារអាហារជុំគ្នាជួយបង្កើតនូវសាមគ្គីភាពនិងភាពកក់ក្តៅនៅក្នុងក្រុមគ្រួសារក៏ដូចជានៅក្នុងកន្លែងធ្វើការ។ ភាសាខ្មែរយើងបានភ្ជាប់រឿងបាយទឹកទៅនឹងរឿងសុខទុក្ខដែលធ្វើឱ្យវប្បធម៌នេះមានភាពប្លែកនិងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ យើងគួរតែបន្តប្រើប្រាស់សំណួរដ៏មានអត្ថន័យនេះទៅកាន់មិត្តភក្តិនិងបងប្អូនដើម្បីរក្សានូវភាពស្និទ្ធស្នាលឱ្យបានយូរអង្វែង។ ភាពសាមញ្ញនៃការសួរនាំរឿងបាយទឹកនេះហើយដែលធ្វើឱ្យសង្គមខ្មែរមានភាពកក់ក្តៅដូចជាគ្រួសារតែមួយដែលមិនអាចបំបែកបាន។ ការសន្ទនាខ្លីៗរឿងម្ហូបអាហារអាចជួយកាត់បន្ថយភាពតានតឹងនិងធ្វើឱ្យទំនាក់ទំនងមានភាពកាន់តែល្អប្រសើរឡើងថែមទៀត។ នៅពេលដែលយើងបានឮនរណាម្នាក់សួរនាំពីរឿងបាយទឹកយើងមានអារម្មណ៍ថាខ្លួនឯងមិនឯកោក្នុងសង្គមដ៏មមាញឹកនេះឡើយ។ ការយកចិត្តទុកដាក់លើការហូបចុករបស់មនុស្សចាស់ជរាគឺជាកាតព្វកិច្ចរបស់កូនចៅដើម្បីបង្ហាញពីការគោរពនិងការដឹងគុណ។ ម្ហូបខ្មែរមានច្រើនមុខណាស់ដូច្នេះការជជែកគ្នាអំពីរឿងអាហារតែងតែមានភាពរស់រវើកនិងមិនងាយនឹងចប់ដោយងាយៗឡើយ។ ការសួរថាញ៉ាំអីដែរមិញហ្នឹងគឺជាវិធីសាស្ត្រមួយដែលជួយឱ្យយើងអាចបន្តការសន្ទនាឱ្យកាន់តែវែងឆ្ងាយនិងមានន័យ។ ចូររក្សាទឹកចិត្តដ៏ល្អប្រពៃនេះតាមរយៈការសួរនាំរឿងបាយទឹកដើម្បីឱ្យពិភពលោកបានដឹងពីភាពសប្បុរសរបស់ជនជាតិខ្មែរ។ ការផ្ដល់តម្លៃលើការហូបចុកជុំគ្នាគឺជាគ្រឹះនៃសុភមង្គលនៅក្នុងគ្រួសារនីមួយៗដែលគ្រប់គ្នាមិនគួរមើលរំលងឡើយ។ ប្រជាជនខ្មែរចូលចិត្តហៅគ្នាដូចជាសមាជិកគ្រួសារតែមួយទោះបីជាមិនធ្លាប់ស្គាល់គ្នាពីមុនមកទាល់តែសោះក៏ដោយ។ ការប្រើសព្វនាមដូចជាបងឬអូនជួយបង្កើតនូវបរិយាកាសមួយដែលពោរពេញដោយភាពស្និទ្ធស្នាលនិងមានភាពកក់ក្តៅភ្លាមៗ។ សម្រាប់អ្នកដែលមានអាយុលើសយើងបន្តិចបន្តួចការហៅថាបងគឺជាការផ្ដល់កិត្តិយសនិងការទទួលស្គាល់នូវឋានៈចាស់ទុំ។ ការហៅអ្នកដែលមានអាយុតិចជាងខ្លួនថាអូនបង្ហាញពីក្ដីស្រឡាញ់និងការការពារដូចជាសាច់ញាតិបង្កើតក្នុងគ្រួសារ។ ចំពោះមនុស្សដែលមានវ័យស្របាលនឹងឪពុកម្តាយរបស់យើងការហៅថាពូឬមីងគឺជាសុជីវធម៌ដ៏ល្អបំផុតដែលយើងគួរអនុវត្ត។ ការប្រើពាក្យអ៊ុំសម្រាប់អ្នកដែលមានអាយុច្រើនជាងឪពុកម្តាយជួយឱ្យការទំនាក់ទំនងមានភាពរលូននិងគួរឱ្យចង់ស្ដាប់។ ចំពោះមនុស្សចាស់ជរាវិញការហៅថាលោកតាឬលោកយាយគឺជាការបង្ហាញពីការគោរពដល់បទពិសោធន៍ជីវិតរបស់ពួកគាត់។ ការហៅបែបសាច់ញាតិនេះធ្វើឱ្យការជជែកគ្នាមានភាពកក់ក្តៅនិងជួយកាត់បន្ថយគម្លាតរវាងមនុស្សដែលមិនដែលស្គាល់គ្នា។ វប្បធម៌មួយនេះជួយឱ្យសង្គមខ្មែរមានភាពចុះសម្រុងគ្នានិងចេះជួយយកអាសារគ្នាទៅវិញទៅមកដូចជាបងប្អូនសាច់ឈាម។ នៅតាមផ្សារឬទីសាធារណៈការហៅអ្នកលក់ដូរថាបងឬមីងនឹងធ្វើឱ្យការសន្ទនាមានភាពផ្អែមល្ហែមនិងងាយស្រួលនិយាយគ្នា។ យើងមិនគួរប្រើពាក្យហៅដែលមិនសមរម្យទៅកាន់អ្នកដទៃទោះបីជាស្ថិតក្នុងស្ថានភាពខឹងសម្បារយ៉ាងណាក៏ដោយឡើយ។ ការចេះជ្រើសរើសសព្វនាមមកប្រើប្រាស់ឱ្យត្រូវតាមកាលៈទេសៈគឺជាសិល្បៈនៃការធ្វើទំនាក់ទំនងដ៏មានប្រសិទ្ធភាពបំផុត។ សូម្បីតែនៅក្នុងកន្លែងធ្វើការការហៅគ្នាថាបងឬអូនក៏ជួយឱ្យការងារមានភាពរលូននិងមានកិច្ចសហការល្អផងដែរ។ ភាពស្រស់ស្អាតនៃភាសាខ្មែរគឺស្ថិតនៅលើការចេះប្រើពាក្យសាច់ញាតិនេះឯងដែលធ្វើឱ្យមនុស្សមានអារម្មណ៍ជិតស្និទ្ធ។ យើងគួរតែបង្រៀនកូនចៅឱ្យចេះហៅអ្នកដទៃឱ្យបានត្រឹមត្រូវតាំងពីពួកគេនៅតូចៗដើម្បីជាគ្រឹះនៃសីលធម៌ដ៏ល្អ។ ការហៅមនុស្សឱ្យបានត្រឹមត្រូវគឺជាជំហានដំបូងនៃជោគជ័យក្នុងការកសាងបណ្ដាញទំនាក់ទំនងនៅក្នុងសង្គមបច្ចុប្បន្ន។ មិនថាអ្នកមានឋានៈបុណ្យសក្តិខ្ពង់ខ្ពស់យ៉ាងណានោះទេការចេះគោរពចាស់ទុំនៅតែជាគុណសម្បត្តិដែលគេឱ្យតម្លៃ។ ការប្រើសម្តីទន់ភ្លន់ជាមួយសព្វនាមដែលសមស្របនឹងជួយឱ្យអ្នកទទួលបានការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួន។ ទំនាក់ទំនងល្អក្នុងសង្គមចាប់ផ្តើមចេញពីការចេះផ្ដល់កិត្តិយសឱ្យគ្នាទៅវិញទៅមកតាមរយៈការប្រើប្រាស់ពាក្យពេចន៍។ ចូររក្សានូវអត្តសញ្ញាណនៃការហៅគ្នាជាបងប្អូននេះឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សានូវភាពកក់ក្តៅនៃសង្គមខ្មែរយើង។ រាល់ការនិយាយស្តីដែលប្រកបដោយសុជីវធម៌នឹងនាំមកនូវសេចក្តីថ្លៃថ្នូរដល់ខ្លួនឯងនិងក្រុមគ្រួសារជានិរន្តរ៍។ នៅពេលបញ្ចប់ការសន្ទនាការលាគ្នាគឺជាចំណុចសំខាន់ដែលយើងមិនគួរមើលរំលងដើម្បីរក្សានូវចំណងមិត្តភាព។ ពាក្យថាជម្រាបលាត្រូវបានប្រើប្រាស់ដោយការសំពះចំពោះមនុស្សចាស់ដើម្បីបង្ហាញពីការគោរពនៅពេលចាកចេញ។ សម្រាប់មិត្តភក្តិដែលស្និទ្ធស្នាលយើងអាចប្រើពាក្យថាទៅហើយឬលាហើយដើម្បីជាសញ្ញានៃការបញ្ចប់ការជួបគ្នា។ ការប្រើពាក្យជូនពរនៅចុងបញ្ចប់នៃការជជែកគ្នាគឺជាទម្លាប់ដ៏ល្អដែលប្រជាជនកម្ពុជាយើងតែងតែអនុវត្តជាប្រចាំ។ ពាក្យថាសុខសប្បាយតាមផ្លូវគឺជាពាក្យជូនពរដ៏មានអត្ថន័យដែលយើងផ្ដល់ឱ្យអ្នកដែលត្រូវធ្វើដំណើរចាកចេញទៅ។ ការជូនពរឱ្យហេងហេងឬមានសំណាងល្អគឺជាពាក្យដែលគេនិយមនិយាយដើម្បីឱ្យអ្នកម្ខាងទៀតជួបតែរឿងល្អៗក្នុងជីវិត។ នៅពេលដែលយើងចាកចេញទៅដោយពាក្យសម្តីផ្អែមល្ហែមវាតែងតែបន្សល់ទុកនូវអារម្មណ៍ល្អៗដល់អ្នកដែលនៅសេសសល់។ ការលាគ្នាដោយស្នាមញញឹមនិងពាក្យជូនពរជួយឱ្យទំនាក់ទំនងមានភាពយូរអង្វែងនិងចង់ជួបគ្នាម្ដងទៀតនៅពេលក្រោយ។ មិនថាការជួបគ្នាខ្លីឬវែងយ៉ាងណានោះទេការបញ្ចប់សន្ទនាដោយសុជីវធម៌គឺជាសីលធម៌ដែលមិនអាចខ្វះបានឡើយ។ ពាក្យជូនពរជួយផ្ដល់នូវថាមពលវិជ្ជមាននិងកម្លាំងចិត្តដល់មនុស្សដែលកំពុងត្រូវទៅបំពេញភារកិច្ចផ្សេងៗទៀត។ យើងគួរតែរៀនប្រើពាក្យជូនពរឱ្យបានច្រើនដើម្បីឱ្យពិភពលោកនេះពោរពេញដោយភាពរីករាយនិងក្ដីសង្ឃឹមជានិច្ច។ ការនិយាយថាជួបគ្នាពេលក្រោយគឺជាការបង្ហាញពីបំណងប្រាថ្នាចង់បន្តទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀតនាពេលខាងមុខ។ សុជីវធម៌ក្នុងការលាគ្នាឆ្លុះបញ្ចាំងពីការឱ្យតម្លៃលើពេលវេលាដែលបានចំណាយជាមួយគ្នាទោះបីជាត្រឹមតែមួយភ្លែតក៏ដោយ។ រាល់ពាក្យជូនពរដែលចេញពីចិត្តពិតប្រាកដនឹងនាំមកនូវសេចក្តីសុខសាន្តដល់ទាំងអ្នកផ្ដល់ឱ្យនិងអ្នកទទួលបានវា។ យើងមិនគួរចាកចេញទៅដោយមិនបាននិយាយពាក្យលាគ្នាឡើយព្រោះវាអាចធ្វើឱ្យមានការយល់ច្រឡំឬអារម្មណ៍មិនល្អ។ ការផ្ដល់កម្លាំងចិត្តតាមរយៈពាក្យសម្តីនៅចុងបញ្ចប់នៃការសន្ទនាគឺជាអំណោយដ៏មានតម្លៃបំផុតសម្រាប់មិត្តភក្តិ។ ចូររក្សាភាពរួសរាយរាក់ទាក់រហូតដល់នាទីចុងក្រោយនៃការសន្ទនាដើម្បីកសាងរូបភាពដ៏ល្អនៅក្នុងចិត្តរបស់អ្នកដទៃ។ ភាពស្រស់ស្អាតនៃទំនាក់ទំនងស្ថិតនៅលើការចាប់ផ្តើមដ៏ល្អនិងការបញ្ចប់ដ៏គួរឱ្យចាប់អារម្មណ៍តាមរយៈពាក្យសម្តី។ ការជូនពរឱ្យជោគជ័យក្នុងកិច្ចការងារគឺជាការបង្ហាញពីចិត្តសប្បុរសនិងការចង់ឃើញអ្នកដទៃមានភាពរីកចម្រើន។ ចូរប្រើប្រាស់ពាក្យពេចន៍ដែលប្រកបដោយមេត្តាធម៌ជានិច្ចដើម្បីឱ្យសង្គមយើងមានសន្តិភាពនិងសុភមង្គលរៀងរហូត។ សរុបមកវិញការចេះសួរសុខទុក្ខនិងការនិយាយគ្នាខ្លីៗគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតរស់នៅរបស់ខ្មែរយើង។